ការទទួលភ្ញៀវនៅក្នុងបរិបទអាជីវកម្ម ឬជាផ្លូវការ គឺជាទិដ្ឋភាពសំខាន់មួយដែលឆ្លុះបញ្ចាំងពីវិជ្ជាជីវៈ ក្រមសីលធម៌ និងការគោរពពីសំណាក់ម្ចាស់អាជីវកម្ម។ ហើយវាក៏ជួយបង្កើតចំណាប់អារម្មណ៍ល្អតាំងពីដំបូង និងពង្រឹងទំនាក់ទំនងការងារឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ ការជួបគ្នាលើកដំបូង គឺជាឱកាសដ៏សំខាន់ក្នុងការបង្កើតចំណាប់អារម្មណ៍វិជ្ជមាន។ ក្នុងវប្បធម៌ខ្មែរ ការសំពះ គឺជាការស្វាគមន៍ដ៏គួរសម និងការគោរពបំផុត នៅពេលដែលជួបគ្នាដំបូង។ ហើយយើងក៏គួរតែប្រើការសំពះនៅពេលជួបភ្ញៀវខ្មែរ ឬភ្ញៀវបរទេសដែលស្គាល់វប្បធម៌ខ្មែរផងដែរ។ ចំពោះភ្ញៀវបរទេស ជាពិសេសលោកខាងលិច ការចាប់ដៃ គឺជាទម្រង់នៃការស្វាគមន៍ទូទៅដែលគួរតែធ្វើ។ វាមិនត្រឹមតែបង្ហាញពីភាពជឿជាក់ និងការគោរពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើតចំណាប់អារម្មណ៍ល្អ ជំរុញទំនុកចិត្ត និងពង្រឹងទំនាក់ទំនងរវាងមនុស្សផងដែរ។ ពេលខ្លះយើងក៏អាចប្រើទាំងការសំពះ និងការចាប់ដៃ អាស្រ័យលើកាលៈទេសៈ និងភ្ញៀវផងដែរ។ បន្ទាប់ពីស្វាគមន៍រួចហើយ គួរតែសួរសុខទុក្ខ ភ្ញៀវដោយពាក្យសមរម្យដូចជា "សុខសប្បាយជាទេលោកប្រុស ឬលោកស្រី?" ឬ "តើដំណើរមកដល់នេះមានសុវត្ថិភាពទេប្រុស ឬលោកស្រី?" ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់យើង។ ចំណែកឯ បរិយាកាសនៃការិយាល័យ ឬកន្លែងជំនួយក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលភ្ញៀវផងដែរ។ ពេលទទួលភ្ញៀវ ត្រូវប្រាកដថា តុទទួលភ្ញៀវ ឬតុប្រជុំត្រូវបានរៀបចំយ៉ាងស្អាតបាត មានរបៀបរៀបរយ។ ឯបរិយាកាសជុំវិញក៏ត្រូវតែមាន សណ្តាប់ធ្នាប់ និងស្អាតផងដែរ ដើម្បីឆ្លុះបញ្ចាំងពីវិជ្ជាជីវៈរបស់ស្ថាប័ន។ នៅពេលភ្ញៀវមកដល់ ត្រូវនាំផ្លូវពួកគេទៅកាន់កន្លែងអង្គុយដែលបានរៀបចំទុកជាមុន។ ក្នុងពេលនោះដែរ យើងអាចនិយាយថា "សូមអញ្ជើញលោកប្រុស ឬលោកស្រី ធ្វើដំណើរតាមផ្លូវនេះ ឬអង្គុយនៅត្រង់នេះ"។ ការអនុវត្តនូវកាយវិការ ឬសកម្មភាពណាមួយដែលបានគិតគូរទុកជាមុន គឺជាការបង្ហាញយ៉ាងច្បាស់អំពី ភាពរាក់ទាក់ និងការរៀបចំទុកជាមុន។ នៅពេលភ្ញៀវមកដល់តុទទួលភ្ញៀវ ឬតុប្រជុំ ការផ្តល់ជូនភេសជ្ជៈ ឬអាហារសម្រន់ ក៏បង្ហាញពីការទទួលបានល្អ និងការយកចិត្តទុកដាក់ផងដែរ។ បន្ថែមពីនេះ យើងគួរ សួរភ្ញៀវ ថាពួកគេចង់ទទួលទានអ្វី ដូចជា "លោកប្រុស ឬលោកស្រី ចង់ពិសាកាហ្វេ តែ ឬទឹកធម្មតាទេ?" ឬ "តើខ្ញុំអាចជម្រាបជូនអ្វីខ្លះ?" ការផ្តល់ជូនភេសជ្ជៈក្តៅ ឬត្រជាក់ អាចជួយឲ្យភ្ញៀវមានអារម្មណ៍ស្រួលខ្លួន និងធូរស្រាល។ ប្រសិនបើមានពេល ឬការប្រជុំមានរយៈពេលយូរ គួរតែរៀបចំនំចំណី ឬអាហារសម្រន់ ស្រាលៗដើម្បីជូនភ្ញៀវ ការធ្វើបែបនេះជួយបង្កើនភាពរាក់ទាក់ និងផាសុកភាពដល់ភ្ញៀវបន្ថែមទៀតផង។ នៅពេលភ្ញៀវមកដល់ ឬក្រោយពេលការប្រជុំចប់រួចរាល់ ការផ្តល់អំណោយ ក៏ជាទម្រង់នៃការថ្លែងអំណរគុណ និងការកសាងទំនាក់ទំនងល្អ ជាពិសេសនៅពេលដែលភ្ញៀវមកពីឆ្ងាយ។ ការដែលផ្តល់ កន្ត្រកផ្កា ឬ ផ្លែឈើ គឺជាអំណោយដ៏ពេញនិយម និងមានអត្ថន័យល្អ ដែលបង្ហាញពីភាពស្រស់ស្រាយ និងភាពចម្រុងចម្រើន។ បន្ថែមពីនេះ គួរ ភ្ជាប់ជាមួយកាតថ្លែងអំណរគុណ ដែលសរសេរដោយផ្ទាល់ដៃ ឬវាយបញ្ចូលនូវពាក្យពេចន៍សមរម្យ ដើម្បីបង្ហាញពីការដឹងគុណចំពោះវត្តមាន និងពេលវេលាដែលភ្ញៀវបានចំណាយ។ កាតនេះអាចសរសេរថា "សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោក លោកស្រី" ឬ "សូមជូនពរលោក លោកស្រីធ្វើដំណើរប្រកបដោយសុវត្ថិភាព"។ ការអនុវត្តតាមគោលការណ៍ទាំងនេះ នឹងជួយឲ្យការទទួលភ្ញៀវនៅក្នុងបរិបទអាជីវកម្ម ឬផ្លូវការ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពជោគជ័យ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អសម្រាប់ភ្ញៀវថែមទៀតផង។